ការបើកបរប្រកបដោយទំនួលខុសត្រូវ មិនមែនត្រឹមតែជាការចេះបើកបរដោយប្រុងប្រយ័ន្តប៉ុណ្ណោះទេ តែវារួមបញ្ចូលទាំងការយល់ដឹង និងការអនុវត្តតាមច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវផងដែរ។ ការត្រៀមខ្លួន និងឯកសារចាំបាច់ឲ្យបានល្អ គឺជាគន្លឹះមួយដែលជួយធានាសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងជៀសវាងបញ្ហាជាមួយអាជ្ញាធរ និងធ្វើឲ្យការធ្វើដំណើររបស់អ្នកប្រព្រឹត្តទៅដោយរលូនទៀតផង។ ដើម្បីបើកបរអោយបានត្រឹមត្រូវតាមច្បាប់ និងជៀសផុតពីការផាកពិន័យ អ្នកត្រូវតែមានឯកសារសំខាន់ៗដូចជា ប័ណ្ណបើកបរ ប័ណ្ណសម្គាល់យានយន្ត ឯកសារធានារ៉ាប់រង អត្តសញ្ញាណប័ណ្ណ ដាក់ជាប់ខ្លួនជានិច្ច។ ប័ណ្ណបើកបរ ជាឯកសារផ្លូវការដែលបញ្ជាក់ថាអ្នកមានសិទ្ធិស្របច្បាប់ក្នុងការបើកបរយានយន្តប្រភេទណាមួយ។ បើគ្មានប័ណ្ណបើកបរនោះទេ ការបើកបររបស់អ្នកត្រូវបានចាត់ទុកថាជារឿងខុសច្បាប់ ហើយត្រូវប្រាកដថា ប័ណ្ណបើកបររបស់អ្នកនៅមានសុពលភាព។។ មួយវិញទៀត អ្នកត្រូវផ្ទៀងផ្ទាត់ថាប្រភេទប័ណ្ណបើកបររបស់អ្នក ត្រូវតាមប្រភេទយានយន្តដែលអ្នកកំពុងបើកបរ។ បើសិនជាអ្នកបើកបរខុសប្រភេទយានយន្ដ ហើយមិនមានប័ណ្ណបើកបរទៀតនោះ អ្នកគឺខុសច្បាប់ហើយ។ ចំពោះ ប័ណ្ណសម្គាល់យានយន្ត ឯកសារនេះបញ្ជាក់ពី កម្មសិទ្ធិស្របច្បាប់ និងព័ត៌មានលម្អិតរបស់យានយន្ត រួមមាន ម៉ាក លេខតួ លេខម៉ាស៊ីន ឆ្នាំផលិត ពណ៌ និងឈ្មោះម្ចាស់។ វាជារបស់ចាំបាច់សម្រាប់បង្ហាញថា រថយន្ត ឬម៉ូតូរបស់អ្នកត្រូវបាន ចុះបញ្ជីប័ណ្ណសម្គាល់យានយន្តត្រឹមត្រូវតាមច្បាប់ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ អ្នកត្រូវរក្សាទុកប័ណ្ណនេះនៅកន្លែងមានសុវត្ថិភាពក្នុងយានយន្ត ឬជាប់ខ្លួនអ្នក។ រីឯ ឯកសារធានារ៉ាប់រង ជាឯកសារបញ្ជាក់ថា យានយន្តរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលជួយ ការពារអ្នកពីបន្ទុកហិរញ្ញវត្ថុធំៗ ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ ឬការខូចខាត។ ទោះបីជាច្បាប់ទូទៅមិនទាន់តម្រូវឲ្យយានយន្តឯកជនទាំងអស់ត្រូវមានធានារ៉ាប់រងជាកាតព្វកិច្ចក៏ដោយ ក៏ការមានវាគឺជារឿង សំខាន់បំផុតសម្រាប់ការពារហានិភ័យ។ ដូចជា ក្នុងករណីមានគ្រោះថ្នាក់ ឯកសារធានារ៉ាប់រងនឹងជួយសម្រួលដល់ការដោះស្រាយសំណងខូចខាត ទាំងចំពោះយានយន្តអ្នកផ្ទាល់ និងភាគីម្ខាងទៀត។ ចំណែកឯ អត្តសញ្ញាណប័ណ្ណ ជាឯកសារផ្លូវការដែលបញ្ជាក់ពីអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក រួមមាន ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ន។ ជាទូទៅ វាជាការល្អដែលមានអត្តសញ្ញាណប័ណ្ណជាប់ខ្លួនជានិច្ច មិនថាក្នុងករណីបើកបរ ឬដើរហើរធម្មតាក៏ដោយ។ ទោះបីជាប័ណ្ណបើកបរអាចប្រើជាឯកសារកំណត់អត្តសញ្ញាណបានមួយកម្រិតក៏ដោយ ក៏អត្តសញ្ញាណប័ណ្ណនៅតែជាឯកសារផ្លូវការដែលបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកបានច្បាស់លាស់បំផុត។ ទទ្ទឹមនឹងនេះ ការថែរក្សាឯកសារឲ្យបានល្អ និងមានសណ្ដាប់ធ្នាប់ ក៏ជារឿងសំខាន់សម្រាប់ភាពងាយស្រួល និងសុវត្ថិភាព។ ដាក់ឯកសារទាំងអស់ចូលក្នុងកាបូបឯកសារតូចមួយ ឬមានថង់ការពារទឹកដែលរឹងមាំ ដើម្បីការពារកុំឲ្យរហែក ប្រឡាក់ ឬខូចខាតដោយសារកត្តាផ្សេងៗ។ ការរៀបចំឯកសារឲ្យមានរបៀបរៀបរយ ឧទាហរណ៍ ដាក់ប័ណ្ណបើកបរនៅផ្នែកខាងមុខ បន្ទាប់មកកាតគ្រី និងឯកសារធានារ៉ាប់រង ជួយឲ្យអ្នក ងាយស្រួលរកនៅពេលចាំបាច់។ វាបង្ហាញពីភាពមានទំនួលខុសត្រូវរបស់អ្នកចំពោះឯកសារសំខាន់ៗទាំងអស់នោះ។ ម្យ៉ាងទៀត ការថតចម្លងឯកសារទុកក្នុងទូរស័ព្ទ គឺជាគំនិតល្អបំផុតសម្រាប់ការបម្រុងទុក ។ ត្រូវថតរូប ឬ ស្កេនឯកសារសំខាន់ៗរបស់អ្នក ដូចជា ប័ណ្ណបើកបរ ប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណប័ណ្ណ ឲ្យបានច្បាស់ល្អ។ អ្នកអាចរក្សាទុកក្នុងទូរស័ព្ទរបស់អ្នក ដោយអាចដាក់ក្នុងហ្វូលឌឺរជាក់លាក់មួយ ឬកន្លែងផ្សេងៗដែលមានសុវត្ថិភាព។ សារៈសំខាន់ ក្នុងករណីដែលអ្នកបាត់បង់ឯកសារដើម ភ្លេចយកតាមខ្លួន ឬមានការសង្ស័យ មន្ត្រីអាចនឹងស្នើសុំមើលរូបភាពទាំងនេះដើម្បី បញ្ជាក់អត្តសញ្ញាណបឋមរបស់អ្នក។ ទោះបីជាវាមិនអាចជំនួសឯកសារដើមសម្រាប់ការអនុវត្តច្បាប់ក៏ដោយ ក៏វាអាចជួយសម្រួលដល់ការដោះស្រាយស្ថានការណ៍បានមួយកម្រិតផងដែរ។ បន្ថែមពីលើនេះទៀត ប្រសិនបើអ្នកជួបប្រទះបញ្ហាជាមួយឯកសារពេលកំពុងបើកបរ ឬត្រូវបានអាជ្ញាធរសុំត្រួតពិនិត្យ ការប្រាស្រ័យទាក់ទងដោយភាពថ្លៃថ្នូរ និងការគោរព គឺជារឿងសំខាន់ណាស់។ ក្នុងករណីដែលអ្នកភ្លេច ឬបាត់ឯកសារសំខាន់ណាមួយ សូម ពន្យល់ដល់មន្ត្រីប៉ូលិសចរាចរណ៍ដោយភាពស្មោះត្រង់ និងសំដីទន់ភ្លន់។ ជៀសវាងការឈ្លោះប្រកែក ការប្រើសម្ដីអសុរោះ ឬការប៉ុនប៉ងស៊កប៉ាន់ ដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញ។ ការទំនាក់ទំនងប្រកបដោយ ការគោរព សុភាពរាបសារ និងការសហការ អាចជួយដោះស្រាយស្ថានការណ៍បាត់បង់ឯកសារនេះបានកាន់តែល្អប្រសើរជាងមុន។ ហើយពេលខ្លះក៏អាចទទួលបានការយោគយល់ ក្នុងករណីមានមូលហេតុសមរម្យ ដោយសារមានរូបថតឯកសារនៅក្នុងទូរស័ព្ទមកបញ្ជាក់ផងដែរ។ រួមជាមួយគ្នានេះផងដែរ នៅពេលមន្ត្រីប៉ូលិសស្នើសុំឯកសាររបស់អ្នក សូម បង្ហាញឯកសារដោយប្រើដៃទាំងពីរ។ កាយវិការនេះគឺជា សញ្ញានៃការគោរព និងការសហការល្អ នៅក្នុងវប្បធម៌ខ្មែរ មុនពេលប្រគល់ឯកសារ ឬអ្វីផ្សេងៗទៅអ្នកដទៃ វាបង្ហាញថាអ្នកជាពលរដ្ឋល្អ មានការយល់ដឹង និងគោរពដល់តួនាទីរបស់អាជ្ញាធរ។ ការធ្វើបែបនេះអាចជួយបង្កើតចំណាប់អារម្មណ៍វិជ្ជមាន និងជៀសវាងភាពតានតឹងដែលមិនចាំបាច់រវាងអ្នក និងមន្ត្រីពីរឿងប័ណ្ណបើកបរ ឬឯកសារផ្សេងៗ។ ការអនុវត្តតាមគន្លឹះទាំងនេះ មិនត្រឹមតែជួយអ្នកឲ្យបើកបរដោយភាពជឿជាក់ និងស្របច្បាប់ប៉ុណ្ណោះទេ។ ថែមទាំងជួយការពារអ្នកពីបញ្ហាច្បាប់ ការផាកពិន័យ និងធ្វើឲ្យដំណើរការត្រួតពិនិត្យឯកសារប្រព្រឹត្តទៅដោយរលូនទៀតផង។ ដោយហេតុថារឿងទាំងនេះ វាជាទំនួលខុសត្រូវរបស់ម្ចាស់យានយន្ត និងអ្នកបើកបរគ្រប់រូប។